សាលារៀន គឺជាកន្លែងដែលសិស្សនិស្សិតប្រមូលផ្ដុំគ្នា ដើម្បីសិក្សានិងបណ្តុះបណ្តាលជីវិត។ ដូច្នេះ សុវត្ថិភាព និងអនាម័យ ក្នុងបរិវេណសាលា គឺជារឿងចាំបាច់ដែលសិស្សនិស្សិតគ្រប់រូបត្រូវផ្ដល់អាទិភាព។ ការថែរក្សាអនាម័យជារួមគឺជា ទំនួលខុសត្រូវរួមរបស់សិស្ស ដែលបង្ហាញពីសីលធម៌ល្អ។ សិស្សមិនគួរបោះសំរាមចោលផ្ដេសផ្ដាសឡើយ ត្រូវប្រើធុងសំរាមឲ្យបានត្រឹមត្រូវតាមប្រភេទ សំរាមស្ងួត សំរាមសើម សំរាមប្លាស្ទិក។ ការបោះសំរាមចូលធុងត្រឹមត្រូវ គឺជាការទទួលខុសត្រូវដំបូងបង្អស់ ដែលយើងម្នាក់ៗគួរអនុវត្តដើម្បីថែរក្សាបរិស្ថាន។ មិនគួរបង្កការបំពុល ឬប្រើប្រាស់គ្រឿងញៀនក្នុងបរិវេណសាលាឡើយ ការធ្វើដូច្នេះនឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុខភាព និងការសិក្សារបស់ខ្លួនឯង ក៏ដូចជាអ្នកដទៃផងដែ។ បរិស្ថានស្អាតបង្កើតអាកាសធាតុល្អនឹងអារម្មណ៍ស្រស់ស្រាយសម្រាប់ការរៀន ហើយវាក៏ជួយកាត់បន្ថយភាពតានតឹង និងលើកទឹកចិត្តឲ្យសិស្សមានការផ្ដោតអារម្មណ៍បានកាន់តែល្អនៅក្នុងការសិក្សាផងដែរ។ ការសរសេរលើកៅអី បង្គន់ និងជញ្ជាំង គឺជាអំពើបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលធ្វើឲ្យខូចខាតសោភ័ណភាព និងប៉ះពាល់ដល់ការប្រើប្រាស់របស់មនុស្សជាច្រើនទៀត។ ការរក្សាសណ្ដាប់ធ្នាប់ក្នុងបរិវេណសាលា គឺជារឿងសំខាន់ណាស់ ព្រោះវាជួយបង្កើតបរិយាកាសដែលងាយស្រួលរៀន។ ការសម្អាតតុជារឿយៗជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ និងជាការអនុវត្តអនាម័យដ៏មានប្រសិទ្ធភាពដើម្បីការពារសុខភាពបុគ្គល និងសហគមន៍ទាំងមូល។ ការថែរក្សាបង្គន់ឲ្យមានអនាម័យ គឺជាចំណុចមួយក្នុងការរួមចំណែកថែទាំសុខភាពសាធារណៈ។ រាល់ពេលបញ្ចប់ម៉ោងសិក្សា ត្រូវសម្អាតកន្លែងអង្គុយរបស់ខ្លួន ដើម្បីរក្សាអនាម័យ និងបណ្ដុះទម្លាប់ល្អ។ ការអនុវត្តទម្លាប់សម្អាតជារៀងរាល់ថ្ងៃ ជួយបង្កើតទម្លាប់ល្អ ដែលធ្វើឲ្យយើងអាចរក្សាអនាម័យផ្ទាល់ខ្លួន និងបរិស្ថានជុំវិញខ្លួន។ សិស្សគួររាយការណ៍អំពីភាពកខ្វក់ ឬបញ្ហាអនាម័យផ្សេងៗទៅកាន់គ្រូ ឬបុគ្គលិកសាលាជាបន្ទាន់ ដើម្បីឲ្យពួកគេអាចដោះស្រាយបានទាន់ពេលវេលា។ ការរក្សាភាពស្អាតនៅលើផ្លូវចេញចូលរបស់សាលា បង្កើតបរិយាកាសស្រស់ស្អាត ព្រមទាំងបង្ហាញពីវិន័យ។ សិស្សត្រូវចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់នៃអនាម័យសាលា ដើម្បីរួមចំណែកបង្កើតបរិយាកាសសិក្សាដ៏ល្អ។ ពួកគេអាចធ្វើសកម្មភាពនេះតាមរយៈការរៀបចំយុទ្ធនាការសម្អាត, ការបង្កើតផ្ទាំងរូបភាពអប់រំ ឬចែករំលែកព័ត៌មានតាមបណ្ដាញសង្គមអំពីសារៈសំខាន់នៃការរក្សាអនាម័យ។ តាមរយៈការចូលរួមយ៉ាងសកម្មនេះ ពួកគេអាចលើកកម្ពស់ការយល់ដឹងដល់មិត្តភក្តិ និងសហគមន៍សាលាទាំងមូលឲ្យយកចិត្តទុកដាក់លើអនាម័យ។ មិនគួរឲ្យមានសំរាម ឬទឹកស្អុយនៅក្នុងតំបន់សាលាឡើយ ព្រោះវាអាចបង្កជាក្លិនមិនល្អ ប៉ះពាល់ដល់សុខភាព និងធ្វើឲ្យបាត់បង់សោភ័ណភាព។ ការសំអាតនៅតំបន់ជុំវិញសាលាបានធ្វើឲ្យសិស្សយល់ពីតម្លៃនៃបរិស្ថានស្អាត។ ការសហការជាមួយគ្រូ និងមិត្តរួមថ្នាក់ក្នុងការថែទាំសាលា ជួយបង្កើតបរិយាកាសសិក្សាដែលល្អប្រសើរ។